ប្រាសាទអង្គរវត្ត គឺជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មដ៏អស្ចារ្យ និងអត្ថន័យជ្រាលជ្រៅ។ ប៉មទាំងប្រាំរបស់ប្រាសាទនេះ គឺជាលក្ខណៈពិសេសមួយដែលគួរឲ្យចាប់អារម្មណ៍បំផុត ហើយមានបង្កប់នូវអាថ៌កំបាំង និងនិមិត្តរូបយ៉ាងសំខាន់។ កំពូលទាំងប្រាំនេះមិនមែនគ្រាន់តែជាផ្នែកនៃស្ថាបត្យកម្មនោះទេ តែវាផ្ទុកនូវអត្ថន័យអាថ៌កំបាំង និងនិមិត្តរូបយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា និងទស្សនៈពិភពលោករបស់ខ្មែរនាសម័យបុរាណ។ ប្រាសាទអង្គរវត្ត មាន កំពូលប្រាំ ដែលមានរាងដូចជាផ្កាឈូកតំណាងឲ្យ ភ្នំព្រះសុមេរុ ដែលជាទីតាំងរបស់ទេវតាក្នុងទេវកថាហិណ្ឌូ។ កំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត ត្រូវបានគេជឿថាជានិមិត្តរូបនៃភ្នំព្រះសុមេរុ ដែលជាភ្នំដ៏ពិសិដ្ឋ និងជាទីស្នាក់អាស្រ័យនៃទេវតា នៅក្នុងទេវកថាហិណ្ឌូ។ នៅក្នុងទេវកថាហិណ្ឌូ ភ្នំព្រះសុមេរុ គឺជាទីលំនៅរបស់ព្រះអាទិទេព និងជាចំណុចកណ្តាលនៃចក្រវាឡ។ ការរៀបចំកំពូលទាំងប្រាំនេះ គឺមានកំពូលមួយនៅចំកណ្តាល ហើយកំពូលបួនទៀតនៅជុំវិញជ្រុងទាំងបួន បង្កើតបានជារចនាសម្ព័ន្ធដែលគេហៅថា រាងបួនជ្រុងទ្រវែង។ កំពូលកណ្តាល គឺជាកំពូលខ្ពស់បំផុត និងធំបំផុត ដែលតំណាងឲ្យកំពូលភ្នំព្រះសុមេរុផ្ទាល់ ដែលជាចំណុចកណ្តាលនៃចក្រវាឡ។ វាជាអ័ក្សកណ្តាលដែលភ្ជាប់ផែនដីទៅនឹងស្ថានសួគ៌ ហើយជាទីប្រថាប់នៃព្រះវិស្ណុ ដែលជាព្រះអម្ចាស់នៃប្រាសាទអង្គរវត្តដើមឡើយ។ កំពូលបួនទៀត តំណាងឱ្យកំពូលភ្នំតូចៗបួន ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ និងតំណាងឱ្យទ្វីបទាំងបួនគឺ បុព្វវិទេហៈទ្វីប អបរគោយានៈទ្វីប ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ដែលស្ថិតនៅជុំវិញភ្នំកណ្តាល។ កំពែងខាងក្រៅនៃប្រាសាទ ត្រូវបានគេបកស្រាយថាជានិមិត្តរូបនៃជួរភ្នំដែលព័ទ្ធជុំវិញសមុទ្រ ហើយគូទឹកដែលព័ទ្ធជុំវិញប្រាសាទតំណាងឱ្យមហាសមុទ្រ។ ប្រាសាទអង្គរវត្តទាំងមូល ត្រូវបានរចនាឡើងជាពិភពលោកខ្នាតតូចមួយ ទៅតាមទស្សនៈវិទ្យានៃលទ្ធិហិណ្ឌូ។ កំពូលទាំងប្រាំតំណាងឱ្យភ្នំ មហាប្រាង្គដែលព័ទ្ធជុំវិញប្រាសាទតំណាងឱ្យជួរភ្នំ និងគូទឹកដ៏ធំវិញតំណាងឱ្យមហាសមុទ្រ ដែលព័ទ្ធជុំវិញផែនដី។ មានទស្សនៈមួយទៀត ដែលយល់ថា កំពូលទាំងប្រាំនេះ គឺតំណាងឱ្យបាតដៃរបស់ពលករដែលមានម្រាមដៃប្រាំ ដែលបានកសាងប្រាសាទដ៏មហិមានេះឡើង។ ក៏មានការបកស្រាយថា កំពូលទាំងប្រាំតំណាងឱ្យព្រលឹងទាំងប្រាំរបស់ជនជាតិខ្មែរ ដែលបង្កប់ពីក្រោយស្នាដៃសិល្បៈរបស់ខ្លួន ដែលជានិមិត្តរូបនៃ បញ្ញាញាណ សេចក្ដីព្យាយាមក្នុងការងារជាដើម។ កំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត គឺជាបេះដូងនៃនិមិត្តសញ្ញាដ៏ជ្រាលជ្រៅនៃប្រាសាទ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា និងទស្សនវិជ្ជានៃអរិយធម៌ខ្មែរនាសម័យអង្គរ។ ដូចបានរៀបរាប់ខាងលើ កំពូលទាំងប្រាំនេះតំណាងឲ្យកំពូលភ្នំព្រះសុមេរុ ដែលជាមជ្ឈមណ្ឌលនៃចក្រវាឡ និងជាលំនៅឋានរបស់ទេវតា។ កំពូលទាំងប្រាំបង្ហាញពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រក្នុងការភ្ជាប់ខ្លួនទៅនឹងទេវភាព និងបង្ហាញពីអំណាចរបស់ព្រះអង្គជាតំណាងរបស់អាទិទេពនៅលើផែនដី។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ដែលជាអាទិទេពថែរក្សាលោកក្នុងសាសនាហិណ្ឌូ។ ការរចនានៃប្រាសាទនេះឆ្លុះបញ្ចាំងពីសណ្តាប់ធ្នាប់ និងតុល្យភាពនៃចក្រវាឡ ដែលជាលក្ខណៈរបស់ព្រះវិស្ណុ។ អង្គរវត្ត ត្រូវបានសាងសង់ឡើងដោយមានភាពជាក់លាក់ផ្នែកតារាសាស្ត្រគួរឲ្យភ្ញាក់ផ្អើល។ នៅពេលថ្ងៃរះនៃរដូវវស្សា ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាសាទ។ វាបង្ហាញពីចំណេះដឹងដ៏ស៊ីជម្រៅរបស់ស្ថាបត្យករខ្មែរពីវិទ្យាសាស្ត្រតារាសាស្ត្រ និងទំនាក់ទំនងរវាងពិភពលោក និងលំហរចក្រវាឡ វាថែមទាំងអាចតំណាងឲ្យការរួបរួមនៃកម្លាំងផែនដី និងស្ថានសួគ៌ទៀតផង។ ជញ្ជាំងប្រាសាទដែលព័ទ្ធជុំវិញខាងក្រៅ តំណាងឲ្យជួរភ្នំដែលស្ថិតនៅចុងបំផុតនៃពិភពលោក រីឯគូទឹកដែលព័ទ្ធជុំវិញប្រាសាទវិញ តំណាងឲ្យមហាសមុទ្រ។ នេះបង្ហាញពីទស្សនៈវិស័យអំពីផែនទីនៃចក្រវាឡទាំងមូលក្នុងទម្រង់ជាសំណង់ស្ថាបត្យកម្ម។ អ្នកប្រាជ្ញជាច្រើនជឿថា អង្គរវត្ត ត្រូវបានសាងសង់ឡើងមិនត្រឹមតែជាប្រាសាទឧទ្ទិសដល់ព្រះវិស្ណុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នូរសម្រាប់ព្រះបាទសូរ្យវរ្ម័នទី២ផងដែរ។ ការតម្រង់ទិសដៅទៅទិសខាងលិច ដែលជាទិសនៃព្រះអាទិត្យលិច តំណាងឲ្យសេចក្តីស្លាប់ គឺជាចំណុចមួយដែលគាំទ្រទ្រឹស្តីនេះ។ ដូច្នេះ កំពូលទាំងប្រាំក៏អាចតំណាងឲ្យការយាងទៅកាន់ពិភពលោកខាងមុខរបស់ព្រះមហាក្សត្រ និងការបន្តភពរបស់ព្រះអង្គជាមួយទេវៈដែរ។ សរុបមក កំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត មិនមែនគ្រាន់តែជាផ្នែកមួយនៃស្ថាបត្យកម្មដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា និមិត្តរូបនៃមជ្ឈមណ្ឌលចក្រវាឡ ជំនឿសាសនា ក៏ដូចជាចំណេះដឹងផ្នែកតារាសាស្ត្រ និងទស្សនវិជ្ជានៃជីវិត និងមរណៈ របស់អរិយធម៌ខ្មែរបុរាណផងដែរ។ វាបង្ហាញពីមហិច្ឆតាដ៏ធំធេង និងជំនឿដ៏មុតមាំរបស់ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរនាសម័យកាលនោះ។